វិស័យទេសចរណ៍និងបដិសណ្ឋារកិច្ច គឺជាវិស័យដ៏មានសារៈសំខាន់ ដែលជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា និងជួយបង្កើនចំណូលចូលប្រទេស។ បដិសណ្ឋារកិច្ច ជាសេវាកម្មដែលគាំទ្រយ៉ាងសកម្មដល់វិស័យទេសចរណ៍ ដោយផ្តល់ទីតាំងស្នាក់នៅ ភោជនីយដ្ឋាន និងសេវាកម្សាន្ត ដែលធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍សុខស្រួល និងពេញចិត្តក្នុងការមកលេងកម្សាន្ត។ ប្រទេសកម្ពុជាមានប្រភេទទេសចរណ៍ជាច្រើនដែលទាក់ទាញភ្ញៀវទេសចរទូទាំងពិភពលោក។ ទេសចរណ៍វប្បធម៌ គឺជាប្រភេទទេសចរសំខាន់បំផុត ដោយភ្ញៀវជាតិ និងអន្តរជាតិនិយមមកទស្សនា គឺតំបន់ប្រាសាទអង្គរ។ ទេសចរណ៍នេះ គឺជាការកំសាន្តនៅតំបន់ដែលមានប្រាសាទ វត្តអារាម និងសារមន្ទីរប្រពៃណីដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្ត និងវប្បធម៌។ នៅក្នុងទេសចរណ៍វប្បធម៌ ភ្ញៀវទេសចរជាទូទៅចូលរួមសកម្មភាពដូចជាការមើលសម្លៀកបំពាក់ប្រពៃណី និងការចូលរួមល្បែងប្រជាប្រិយបែបខ្មែរផងដែរ។ ទេសចរណ៍វប្បធម៌មានសារៈសំខាន់ក្នុងការជួយរក្សាទុក និងផ្សព្វផ្សាយពីវប្បធម៌ប្រពៃណី និងសិល្បៈបុរាណខ្មែរ។ មួយទៀត គឺទេសចរណ៍ធម្មជាតិដែលផ្តោតសំខាន់ទៅលើការកំសាន្តនៅតំបន់ធម្មជាតិដែលមានបរិស្ថានស្អាត និងមានភាពស្រស់ស្រាយ។ ភ្ញៀវទេសចរគ្រប់រូបចូលចិត្តទៅទស្សនាទេសចរណ៍ធម្មជាតិ ដើម្បីរីករាយនឹងសភាពធម្មជាតិ និងស្វែងយល់ពីការគ្រប់គ្រង និងការរក្សាបរិស្ថាន។ ទេសចរណ៍ធម្មជាតិរួមមានការស្វែងយល់ពីប្រពៃណីនៃជនជាតិភាគតិចដែលរស់នៅតំបន់ភ្នំ និងភូមិឃុំឆ្ងាយៗ។ វាបានជួយលើកស្ទួយការរក្សាបរិស្ថាន និងប្រពៃណីជនជាតិភាគតិច។ លើសពីនេះ ជួយពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះទៀតផង។ ចំពោះ ទេសចរណ៍អរូបី ជាទេសចរដែលទៅកំសាន្តនៅតំបន់ដែលពាក់ព័ន្ធនឹងសាសនា ការគោរពអ្នកតា និងការស្វែងរកភាពអស្ចារ្យ។ ភ្ញៀវទេសចរ មានគោលបំណងស្វែងរកសេចក្តីសុខផ្លូវចិត្ត និងសុភមង្គលក្នុងផ្លូវសាសនា។ ទេសចរណ៍អរូបីជួយផ្ដល់ឱកាសសម្រាប់ការបម្រើផ្លូវចិត្ត និងសមាធិនៅតាមវត្តនានា។ ការអភិវឌ្ឍទេសចរណ៍អរូបី ជួយរក្សារប្រពៃណីជំនឿ និងទំនៀមទម្លាប់បុរាណខ្មែរ។ បន្ថែមពីនេះ ទេសចរណ៍កែច្នៃ ក៏ជាការកំសាន្តនៅតាមរមណីយដ្ឋាន មជ្ឈមណ្ឌលកីឡា ផ្សារ និងឆ្នេរសមុទ្រ ដែលផ្តល់ឱកាសឲ្យភ្ញៀវចូលរួមក្នុងសកម្មភាពបែបច្នៃប្រឌិត។ ការស្វែងយល់ពីសិល្បៈ និងបច្ចេកទេសបែបកែច្នៃជួយឲ្យភ្ញៀវមានបទពិសោធន៍ប្លែកៗ និងកាន់តែជ្រាបច្បាស់ពីវប្បធម៌។ ទេសចរណ៍កែច្នៃជួយបង្កើតភាពច្នៃប្រឌិតថ្មីៗ ដើម្បីលើកកម្ពស់សិល្បៈ និងកសាងអត្តសញ្ញាណជាតិ។ ការចូលរួមក្នុងសកម្មភាពទេសចរណ៍កែច្នៃ អាចជួយបង្កើតជំនាញថ្មីៗ និងការងារក្នុងសហគមន៍។ ជាចុងក្រោយ គឺទេសចរណ៍ជំនួញ ជាការកំសាន្តនៅតំបន់ដែលភ្ញៀវមកស្វែងរកទីតាំងសម្រាប់ធ្វើវិយោគទុន និងអភិវឌ្ឍអាជីវកម្ម។ ការទស្សនាកន្លែងអាជីវកម្ម និងការប្រជុំសន្និសីទជាផ្នែកសំខាន់ក្នុងទេសចរណ៍ជំនួញនេះ។ ទេសចរណ៍ជំនួញជួយបង្កើតបណ្តាញសហប្រតិបត្តិការ និងលើកស្ទួយក្នុងការអភិវឌ្ឍន៍វិស័យផ្សេងៗទៀត។ មួយវិញទៀត បានបង្កើតឱកាសសំរាប់អ្នកសហគ្រិន និងដាក់ឱកាសចូលរួមក្នុងទីផ្សារពិភពលោក។ ទេសចរណ៍ជំនួញជួយបង្កើតការពិភាក្សា និងការទំនាក់ទំនងអាជីពជាច្រើនក្នុងប្រទេស។ ជារួម ទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិជួយបង្កើតភាពទាក់ទាញដ៏ខ្លាំងសម្រាប់ប្រទេសកម្ពុជា។ ការរីកចម្រើននៃទេសចរណ៍អរូបី និងកែច្នៃ ជួយបន្ថែមការងារផ្សេងៗក្នុងវិស័យទេសចរណ៍ផងដែរ។ ទេសចរណ៍ជំនួញ ជួយពង្រឹងសេដ្ឋកិច្ច ដោយផ្តល់ឱកាសសម្រាប់វិនិយោគ និងបង្កើតការងារ។ ភ្ញៀវទេសចរមានឱកាសស្វែងយល់ពីវប្បធម៌ខ្មែរ តាមរយៈការចូលរួមក្នុងល្បែងប្រជាប្រិយ និងសកម្មភាពវប្បធម៌ផ្សេងៗ។ ទេសចរណ៍វប្បធម៌ និងធម្មជាតិជាផ្នែកដ៏សំខាន់សម្រាប់ការអភិរក្សប្រពៃណី និងបរិស្ថានជាតិ។ ទេសចរណ៍អរូបី និងទេសចរណ៍វប្បធម៌ជួយថែរក្សាអ្វីដែលបុរាណ និងបណ្ដុំប្រពៃណីជាតិ។ ភ្ញៀវទេសចរជាការរួមចំណែកបង្កើតចំណូលជាតិ និងជួយលើកស្ទួយសេដ្ឋកិច្ចនៅគ្រប់តំបន់ ខេត្ត ក្រុង។ ដោយសារតែប្រភេទទេសចរណ៍ទាំងនេះ ប្រទេសកម្ពុជាអាចអភិវឌ្ឍបានជាសម័យ និងមានចំណូលពីវិស័យទេសចរណ៍យ៉ាងច្រើន។ ប្រភេទទេសចរណ៍ទាំងអស់ បានចូលរួមក្នុងការបង្កើតឱកាសសម្រាប់សហគមន៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ វិស័យទេសចរណ៍គឺជាមូលដ្ឋាននៃការកសាងសេដ្ឋកិច្ចឪ្យមានចីរភាព ដោយនាំមកនូវប្រាក់ចំណូលសរុបច្រើនលានដុល្លារប្រចាំឆ្នាំចូលកម្ពុជា។ ទេសចរណ៍ជួយបង្កើតការងារឲ្យប្រជាជនគ្រប់រូប ចាប់ពីយុវជនដល់មនុស្សចាស់ នៅក្នុងវិស័យសណ្ឋាគារ ដឹកជញ្ជូន និងអាហារ។ ភ្ញៀវទេសចរបរទេសដែលចំណាយប្រាក់នៅកម្ពុជា ធ្វើឱ្យមានលំហូររូបិយប័ណ្ណបរទេសចូលក្នុងប្រទេស និងជួយពង្រឹងប្រាក់រៀល។ ប្រជាជនក្នុងសហគមន៍កសិកម្ម និងសិប្បកម្មទទួលផលចំណេញដោយផ្គត់ផ្គង់ទំនិញដល់ទីផ្សារទេសចរណ៍។ ទេសចរណ៍ជួយអភិវឌ្ឍសហគមន៍នៅតំបន់ជនបទ ដោយមានការសាងសង់លំនៅដ្ឋានសម្រាប់ភ្ញៀវ និងការបម្រើសេវាកម្មផ្សងៗ។ ស្ត្រីជនបទច្រើននាក់មានឱកាសរកចំណូលផ្ទាល់ខ្លួន តាមរយៈការលក់ផលិតផលដែលធ្វើដោយដៃ ការធ្វើម្ហូប ឬផ្ដល់សេវាស្នាក់នៅ។ យុវជនដែលធ្លាប់បាត់បង់ទិសដៅ អាចរកបានការងាររឹងមាំ និងបណ្តុះជំនាញជីវិតតាមរយៈការងារមគ្គុទេសក៍ទេសចរណ៍អោយភ្ញៀវបរទេស។ ការរីកចម្រើននៃទេសចរណ៍ ជួយឲ្យសហគមន៍មួយចំនួនដែលធ្លាប់មានភាពក្រីក្រ បានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរីកចម្រើនវិញ។ ការទទួលភ្ញៀវទេសចរបរទេសជំរុញឲ្យប្រជាជនទទួលបានចំណរះដឹងខុសៗគ្នានៃវប្បធម៌ និងរបៀបរស់នៅរៀងៗខ្លួន។ ឯការដើរទស្សនកិច្ចរបស់ភ្ញៀវបង្កើតលទ្ធភាពឱ្យអ្នកដឹកជញ្ជូន អ្នកជួញដូរ និងអ្នកនាំភ្ញៀវមានប្រាក់ចំណូលជាប្រចាំថ្ងៃ។ ភ្ញៀវជាច្រើនមានការចាប់អារម្មណ៍លើកសិកម្មធម្មជាតិ និងវិធីរស់នៅរបស់កសិករខ្មែរ ដូច្នេះការអភិវឌ្ឍលំនៅដ្ឌានសហគមន៍គឺសំខាន់សម្រាប់សេដ្ឋកិច្ច។ វប្បធម៌ដូចជា ពិធីបុណ្យ ប្រពៃណី និងរបាំប្រពៃណី ត្រូវបានអភិរក្សដោយមានការចូលរួមពីភ្ញៀវទេសចរ។ ទេសចរណ៍ជួយឲ្យកម្ពុជាបានកែលម្អផ្លូវ ការតភ្ជាប់អគ្គិសនី និងបណ្តាញទឹកស្អាតនៅតំបន់ទេសចរណ៍។ បុគ្គលដែលធ្វើការជាមួយភ្ញៀវអាចបង្កើនជំនាញភាសាបរទេស និងរបៀបអនុវត្តសេវាកម្មបែបអន្តរជាតិ។ ឯកុមារ និងសិស្សានុសិស្សអាចបណ្ដុះចក្ខុវិស័យអនាគតតាមរយៈការយល់ដឹងពីវិស័យបដិសណ្ឋារកិច្ច និងភ្ញៀវអន្តរជាតិ។ សហគមន៍ជាច្រើនអភិវឌ្ឍខ្លួនឯងដោយប្រើប្រាស់ប្រាក់ចំណូលពីទេសចរណ៍ក្នុងការសាងសង់សាលារៀន បណ្តាញទឹក និងសុខភាព។ ទេសចរណ៍ជួយតភ្ជាប់កម្ពុជាជាមួយពិភពលោក តាមរយៈការផ្សព្វផ្សាយតាមបណ្តាញសង្គមជាពិសេសតាមរយះការធ្វើវីដេអូប្លុកនៅតំបន់ទាក់ទាញ។ វិស័យទេសចរណ៍បានក្លាយជាមូលដ្ឋានសន្តិភាព និងការសហការណ៍រវាងជនជាតិខ្មែរជាមួយភ្ញៀវអន្តរជាតិផ្សេងៗ។ ការដឹកនាំដោយអាជ្ញាធរដូចជា ក្រសួងទេសចរណ៍បានធ្វើឱ្យវិស័យនេះមានគោលដៅច្បាស់លាស់ និងមានប្រសិទ្ធភាព។ ទេសចរណ៍ជាឧបករណ៍ដ៏សំខាន់សម្រាប់ការស្ដារឡើងវិញ ក្រោយពីមានវិបត្តិសង្គ្រាម និងវិបត្តិសេដ្ឋកិច្ច។ ការផ្ដល់ការបណ្តុះបណ្តាលជំនាញនិងវប្បធម៌បម្រើសេវាកម្មទាក់ទងនឹងភ្ញៀវ ធ្វើឲ្យពលរដ្ឋកម្ពុជាមានភាពជាអ្នកវិជ្ជាជីវៈ។ ភ្ញៀវជាច្រើនបានចូលរួមក្នុងទំនាក់ទំនងរយៈពេលវែងជាមួយសហគមន៍ ដូចជាការឧបត្ថម្ភសាលារៀន ឬអង្គការសង្គម។ ទេសចរណ៍ក៏បង្កើនចំនួននិស្សិតទេសចរណ៍ និងបដិសណ្ឋារកិច្ចកើនឡើងគ្រប់សកលវិទ្យាល័យ។ វិស័យនេះជាផ្លូវរហ័សសម្រាប់កម្ពុជា ឡើងទៅជាប្រទេសដែលមានសេដ្ឋកិច្ចផ្អែកលើសេវាកម្ម និងចំណេះដឹង។ ទេសចរណ៍មិនត្រឹមតែជាផ្នែកសេដ្ឋកិច្ចទេ តែវាជាកម្លាំងបង្កើតសុភមង្គល ការសហការណ៍ និងការផ្លាស់ប្ដូរការយល់ដឹងរវាងមនុស្សទូទាំងពិភពលោក។ បដិសណ្ឋារកិច្ចគឺជាសេវាកម្មដែលភាគច្រើនទាក់ទងនឹងការទទួលភ្ញៀវ ការផ្តល់លំនៅ និងអាហារ។ ផ្នែកសំខាន់ទីមួយនៃបដិសណ្ឋារកិច្ចគឺសណ្ឋាគារ ដែលជាទីកន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នៅកម្ពុជា មានសណ្ឋាគារចាប់ពីថ្នាក់ស្តង់ដារជាតិរហូតដល់ថ្នាក់ស្ដង់ដារអន្តរជាតិ ដូចជាសណ្ឋាគារ ផ្កាយ៣ ដល់ ផ្កាយ៥ជាដើម។ ផ្នែកទីពីរគឺជា ភោជនីយដ្ឋាន ដែលផ្តល់ម្ហូបអាហារជាតិ និងអន្ដរជាតិ ដើម្បីបម្រើតាមតម្រូវការរបស់ភ្ញៀវ។ ភោជនីយដ្ឋានទេសចរណ៍ជាច្រើននៅក្នុងតំបន់សៀមរាប ក្រុងភ្នំពេញ និង កំពតកំពុងមានការរីកចម្រើនខ្លាំង។ ផ្នែកទីបីគឺសេវាកម្មការដឹកជញ្ជូន ដូចជារថយន្តទេសចរណ៍ តុកតុក សេវាកម្មជួលកង់ និងយន្តហោះក្នុងស្រុក។ ក្រុមហ៊ុនដឹកភ្ញៀវ និងអ្នកដឹកនាំទេសចរគឺជាផ្នែកមួយនៃបដិសណ្ឋារកិច្ចដ៏សំខាន់។ សេវាកម្មទេសចរណ៍ត្រូវការ ការចងភ្ជាប់រវាងភ្ញៀវ កន្លែងស្នាក់ និងទេសភាព ទាំងអស់នេះស្ថិតក្នុងបដិសណ្ឋារកិច្ច។ ផ្នែកទីបួនគឺសេវាកម្មម៉ាស្សា ឬស្ពា ដែលផ្តល់ជម្រើសសម្រាកសម្រាប់ភ្ញៀវបរទេស និងភ្ញៀវក្នុងស្រុក។ ភ្ញៀវជាច្រើនចូលចិត្តទទួលសេវាកម្មនេះនៅតាមបណ្តាផ្ទះសំណាក់ ឬតាមសណ្ឋាគារ។ សេវាកម្មបម្រើភ្ញៀវជាផ្នែកសំខាន់ណាស់ក្នុងបដិសណ្ឋារកិច្ច ដូចជា អ្នកទទួលភ្ញៀវ បុគ្គលិកបម្រើអាហារ និងបុគ្គលិកអនាម័យ។ ឯសេវាកម្មទំនាក់ទំនងភ្ញៀវ និងការបញ្ជាការកក់កន្លែងស្នាក់នៅ ត្រូវបានគ្រប់គ្រងដោយបច្ចេកវិទ្យា។ ផ្នែកសំខាន់ឯទៀតគឺ អ្នកបម្រើសេវាកម្មអតិថិជនដែលបង្ហាញពីគុណភាព និងមុខមាត់របស់ស្ថាប័នបដិសណ្ឋារកិច្ច។ ការអភិវឌ្ឍការបណ្តុះបណ្តាលលើបុគ្គលិកសេវាកម្មឱ្យមានស្តង់ដារខ្ពស់។ ការបណ្តុះបណ្តាលរួមបញ្ចូលការរៀបចំព្រឹត្តិការណ៍ និងសន្និសិទទេសចរណ៍។ ផ្នែកសុវត្ថិភាពដូចជាបុគ្គលិកសន្តិសុខ និងកាមេរ៉ាសុវត្ថិភាព មានតួនាទីក្នុងការរក្សាអាជីវកម្មឲ្យមានសុវត្ថិភាព។ ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងបណ្ដាញអេឡិចត្រូនិចកំពុងរួមចំណែកយ៉ាងខ្លាំងក្នុងការគ្រប់គ្រងបដិសណ្ឋារកិច្ចទំនើប។ ការទទួលការកក់តាមអនឡាញតាម អុី បុកឃីង និងអាហ្គូដា គឺជាការកក់សណ្ឋាគារតាមបណ្ដាញអេឡិចត្រូនិច។ ផ្នែកអភិរក្សបរិស្ថាន ក៏ត្រូវបានយកចិត្តទុកដាក់នៅក្នុងសណ្ឋាគារ និងសេវាកម្ម ដើម្បីលើកស្ទួយទេសចរណ៍បៃតង។ ផ្នែកផ្សព្វផ្សាយនិងទីផ្សារបានជួយដល់ការផ្ដល់ព័ត៌មានអំពីសេវាកម្មទៅភ្ញៀវយ៉ាងទូលំទូលាយ។ ការប្រើបណ្តាញសង្គមដូចជា ហ្វេសបុក និង អុីនស្តាក្រាម ដើម្បីទាក់ទាញភ្ញៀវផ្នែកសេវាបដិសណ្ឋារកិច្ច។ ស្ថាប័នបណ្តុះបណ្តាលបុគ្គលិកដូចជា សាលាបដិសណ្ឋារ និងសាលាផ្នែកម្ហូបបានផ្ដល់ជំនាញជាក់លាក់ដល់យុវជនខ្មែរ។ ផ្នែកច្បាប់ និងការគ្រប់គ្រងអាជីវកម្មក៏ចូលរួមក្នុងការផ្ដល់អាជ្ញាប័ណ្ណ និងការត្រួតពិនិត្យគុណភាពសេវាកម្មផងដែរ។ ការអភិវឌ្ឍផ្នែកបដិសណ្ឋារកិច្ចទាក់ទាញវិនិយោគជាច្រើនចូលក្នុងប្រទេស ដោយសារតម្រូវការពីភ្ញៀវកើនឡើងជានិច្ច។ ទាំងអស់នៃផ្នែកនេះបានរួមចំណែកបង្កើតសេវាកម្មគ្រប់ជ្រុងជ្រោយដើម្បីបំពេញតម្រូវការផ្សេងៗរបស់ភ្ញៀវ។ ដោយសារតែភាពចម្រុះ និងតម្រូវការខ្ពស់បន្តិចម្ដងៗ បដិសណ្ឋារកិច្ចនៅកម្ពុជា កំពុងក្លាយជាវិស័យសំខាន់មួយក្នុងសេដ្ឋកិច្ចជាតិ។ បដិសណ្ឋារកិច្ចមានតួនាទីជាសេវាកម្មគ្រប់គ្រង និងបម្រើភ្ញៀវ ដែលជួយបង្កើតបទពិសោធន៍ដ៏ល្អឲ្យភ្ញៀវទេសចរដោយផ្តល់សេវាស្នាក់នៅ និងអាហារសមរម្យ។ វាជាផ្នែកមួយសំខាន់នៃវិស័យទេសចរណ៍ដែលជួយរក្សាភាពចាប់អារម្មណ៍ និងការវិលត្រឡប់របស់ភ្ញៀវ។ បដិសណ្ឋារកិច្ចជួយអភិវឌ្ឍសេដ្ឋកិច្ចស្រុកដោយបង្កើតឱកាសការងារក្នុងសហគមន៍ និងទីក្រុង។ បដិសណ្ឋារកិច្ចជួយបង្កើតការងារសម្រាប់យុវជនខ្មែរទូទាំងប្រទេសក្នុងស្ថាប័ន និងសេវាកម្មដែលពាក់ពន្ធនឹងភ្ញៀវ។ បុគ្គលិកបដិសណ្ឋារកិច្ចជាអ្នកតំណាងវប្បធម៌ខ្មែរ ដោយបង្ហាញភាពរាក់ទាក់ សណ្តាប់ធ្នាប់ និងការគោរពភ្ញៀវ។ វាជាមូលដ្ឋាននៃការផ្សព្វផ្សាយអត្តសញ្ញាណខ្មែរ ដោយភ្ញៀវទទួលបទពិសោធន៍នៃសេវាកម្មបែបខ្មែរដោយផ្ទាល់។ បដិសណ្ឋារកិច្ចមានតួនាទីជួយឲ្យភ្ញៀវមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាពនិងមានភាពស្ងប់ស្ងាត់នាពេលដំណើរទស្សនកិច្ច។ ការគ្រប់គ្រងបដិសណ្ឋារកិច្ចល្អជួយពង្រឹងកេរិ៍្តឈ្មោះរបស់ប្រទេសកម្ពុជា និងជួយជម្រុញឱ្យភ្ញៀវបន្តស្នាក់ឬណែនាំដល់អ្នកដទៃ។ វាជាផ្នែកនៃការទាក់ទាញវិនិយោគ ដោយបង្ហាញថាប្រទេសមានសេវាកម្មគ្រប់គ្រាន់សម្រាប់សេដ្ឋកិច្ចទេសចរណ៍។ ការរីកចម្រើននៃបដិសណ្ឋារកិច្ចជួយពង្រីកទីផ្សារទេសចរណ៍នៅកម្ពុជា ទាំងចំនួនភ្ញៀវ និងរយៈពេលស្នាក់នៅ។ វាជាចំណុចសំខាន់ក្នុងការលើកស្ទួយអាជីវកម្មតូចៗដូចជា ផ្ទះសំណាក់ ទំនិញសិប្បកម្ម និងម្ហូបបែបជនបទ។ បដិសណ្ឋារកិច្ចជួយជំរុញឱ្យភ្ញៀវចាប់អារម្មណ៍លើជីវិតប្រពៃណី និងភាពចម្រុះននៃវប្បធម៌ខ្មែរ។ វាជាផ្នែកនៃកិច្ចសហការណ៍អន្តរជាតិ ដោយមានភ្ញៀវអន្តរជាតិទទួលសេវានិងផ្សព្វផ្សាយពីបទពិសោធន៍ពេលវិលត្រឡប់ទៅប្រទេសខ្លួនវិញ។ សេវាកម្មបដិសណ្ឋារកិច្ចគឺជាសេវាដំបូងដែលភ្ញៀវទទួលបាន ដូច្នេះវាមានឥទ្ធិពលដល់ការទទួលខុសត្រូវរបស់ពលរដ្ឋ។ តួនាទីសំខាន់របស់បដិសណ្ឋារកិច្ចក៏រួមបញ្ចូលការលើកស្ទួយសមភាពយ៉េនឌ័រ ដោយផ្តល់ឱកាសការងារដល់ស្ត្រី និងកុមារផងដែរ។ ទេសចរណ៍និងបដិសណ្ឋារកិច្ចជាផ្នែកមួយដែលគាំទ្រគ្នាទៅវិញទៅមកមិនអាចខ្វះបាននៅក្នុងវិស័យទេសចរណ៍ទ្បើយ។ ការរីកចម្រើននៃទេសចរណ៍នាំឲ្យមានតម្រូវការកាន់តែច្រើនលើសេវាកម្មបដិសណ្ឋារកិច្ច។ បដិសណ្ឋារកិច្ចទទួលខុសត្រូវក្នុងការបង្កើតបទពិសោធន៍ល្អសម្រាប់ភ្ញៀវទេសចរដែលជួយឲ្យពួកគេត្រឡប់មកវិញ។ ភ្ញៀវទេសចរជាច្រើនបែបបង្ហាញថាពួកគេចាប់អារម្មណ៍ជាចម្បងលើគុណភាពសណ្ឋាគារ និងសេវាកម្មដែលផ្តល់ជូន។ បដិសណ្ឋារកិច្ចមានតួនាទីដឹកនាំការផ្សព្វផ្សាយទីតាំងទេសចរណ៍ ដោយជួយផ្ដល់ព័ត៌មាន ទិដ្ឋភាព និងសេវាណែនាំ។ ការរីកចម្រើននៃបដិសណ្ឋារកិច្ចនាំឲ្យភ្ញៀវមានការចំណាយកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។ ទាំងសណ្ឋាគារ និងភោជនីយដ្ឋានជាទីតាំងដែលភ្ញៀវចំណាយថវិកាច្រើនបំផុត។ បដិសណ្ឋារកិច្ចធ្វើឲ្យទីតាំងទេសចរណ៍មានភាពសម្បូរបែប និងទាក់ទាញជាងមុន។ ភ្ញៀវដែលមានការពេញចិត្តតែងតែចែករំលែកបទពិសោធន៍បដិសណ្ឋារកិច្ចតាមបណ្តាញសង្គម។ ទេសចរណ៍មិនអាចរីកចម្រើនបានទេ ប្រសិនបើគ្មានសេវាបដិសណ្ឋារកិច្ចគ្រប់គ្រាន់ និងមានគុណភាព។ វាជាទំនាក់ទំនងពីរពឹងផ្អែកគ្នា ដែលស្ថិតក្នុងសមភាពដើម្បីជំរុញការរីកចម្រើនទាំងស្រុង។ ការលើកកម្ពស់ទេសចរណ៍ជួយឲ្យបដិសណ្ឋារកិច្ចមានការប្រកួតប្រជែង និងបង្កើនគុណភាពជាបន្តបន្ទាប់។ ដូច្នេះ ទេសចរណ៍ និងបដិសណ្ឋារកិច្ចគឺជាដៃគូសហការដែលពឹងផ្អែកគ្នា និងជម្រុញគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា។